រីឯផ្លែក្រសាំងវិញ គឺជាផ្លែឈើមានរសជាតិជូរចត់តិចៗ រាងមូលតូចៗ មានពណ៌បៃតងរលោងនៅពេលខ្ចី ហើយប្រែជាពណ៌លឿងបន្តិចនៅពេលទុំ។ ផ្លែក្រសាំងក៏ជាគ្រឿងផ្សំដ៏សំខាន់មួយដែលផ្តល់នូវរសជាតិជូរពិសេសនៅក្នុងមុខម្ហូបខ្មែរ។ មួយវិញទៀតក្រសាំងទុំ អាចយកមកចិញ្ច្រាំជាមួយប្រហុកលាយនឹងស្លឹកគ្រៃ រួចរុំនឹងស្លឹកចេកបន្ទាប់មកយកទៅអាំងឬដុត ម្ហូបមួយមុខនេះពេញនិយមបំផុតនៅតាមជនបទ។ សរុបមកគ្រឿងផ្សំទាំងប៉ុន្មានមុខខាងលើគឺជាគ្រឿងផ្សំដែលប្រជាជនខ្មែរតែងតែនិយមយកមកស្លជាប្រចាំថ្ងៃតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន។